ការរំពឹងទុកលើការផ្គត់ផ្គង់ហិរញ្ញវត្ថុក្នុងគ្រួសារ គឺជាចំណុចស្មុគស្មាញមួយនៅក្នុងទំនាក់ទំនងគ្រួសារ ជាពិសេសក្នុងសង្គមខ្មែរ ដែលផ្អែកលើតម្លៃវប្បធម៌ និងទំនួលខុសត្រូវខ្ពស់។ ទោះបីជាការផ្គត់ផ្គង់គ្នាទៅវិញទៅមកជាទម្លាប់ដ៏ល្អមួយដែលបង្ហាញពីកតញ្ញូតាធម៌ក៏ដោយ ក៏ការរំពឹងទុកផ្នែកហិរញ្ញវត្ថុដែលមិនបានគ្រប់គ្រងល្អដូចគ្នា។ វាអាចមានភាពមិនច្បាស់លាស់ និងបង្កជាបញ្ហាប្រឈមជាច្រើនដល់បុគ្គល ជាពិសេសកូនៗ និងគ្រួសារទាំងមូលទៀតផង។ មូលហេតុចម្បងនៃការរំពឹងទុកផ្នែកហិរញ្ញវត្ថុក្នុងគ្រួសារ គឺអាចកើតចេញពីកត្តាជាច្រើន ។ នៅក្នុងសង្គមខ្មែរ ទំនាក់ទំនងគ្រួសារមានភាពរឹងមាំ មានសារៈសំខាន់បំផុត។ ទំនៀមទម្លាប់របស់ប្រពៃណីបានបណ្ដុះបណ្ដាលនូវ តម្លៃសីលធម៌ និងគុណធម៌នៃកតញ្ញូតាធម៌ ដែលកូនចៅត្រូវមានកាតព្វកិច្ចចិញ្ចឹមបីបាច់ថែរក្សាមាតាបិតាវិញនៅពេលពួកគាត់ចាស់ជរា ឬគ្មានលទ្ធភាពរកចំណូលបាន។ ឪពុកម្ដាយជាច្រើនយល់ថា នេះជាការតបស្នងសងគុណចំពោះការលះបង់របស់ពួកគាត់ក្នុងការចិញ្ចឹមបីបាច់កូនៗតាំងពីតូច។ ដូច្នេះហើយ ពួកគាត់រំពឹងថាកូនៗរបស់ខ្លួន ជាពិសេសអ្នកដែលមានការងារល្អ មានប្រាក់ចំណូលខ្ពស់ ឬមានជីវភាពធូរធារ នឹងជួយផ្គត់ផ្គង់គ្រួសារជាចាំបាច់។ សម្រាប់គ្រួសារដែលមានជីវភាពក្រីក្រ ឬមធ្យម ការរំពឹងទុកហិរញ្ញវត្ថុពីកូនៗដែលបានចូលធ្វើការ ឬមានប្រាក់ចំណូល អាចជាប្រភពចំណូលដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ការទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារ។ ប្រាក់ដែលបានពីកូនៗអាចត្រូវប្រើប្រាស់ដើម្បីទិញម្ហូបអាហារ បង់ថ្លៃទឹក ភ្លើង បង់ថ្លៃសិក្សាសម្រាប់ប្អូនៗដែលនៅតូចៗ ឬសងបំណុលដែលគ្រួសារបានជំពាក់។ លើសពីនេះ ឪពុកម្ដាយជាច្រើនមិនមានប្រាក់សោធននិវត្តន៍ ឬមិនអាចបន្តធ្វើការបាន ដោយសារវ័យចំណាស់ ឬបញ្ហាសុខភាព ដែលធ្វើឱ្យពួកគាត់ពឹងផ្អែកលើកូនៗ។ ទទ្ទឹមនឹងនេះ ឪពុកម្ដាយភាគច្រើនបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងថវិកាជាច្រើនសន្ធឹកសន្ធាប់ ដើម្បីចិញ្ចឹមបីបាច់ អប់រំ ព្យាបាលជំងឺ និងផ្ដល់ឱកាសល្អៗដល់កូនៗរបស់ខ្លួន។ ពួកគាត់បានខិតខំប្រឹងប្រែងធ្វើការងារនឿយហត់ ឬសូម្បីតែបោះបង់ក្ដីសុបិនផ្ទាល់ខ្លួន ដើម្បីធានាបាននូវអនាគតដ៏ល្អរបស់កូនៗ។ ដូច្នេះហើយ នៅពេលកូនៗធំពេញវ័យ មានការងារធ្វើ និងមានលទ្ធភាពរកចំណូលបាន ឪពុកម្ដាយអាចរំពឹងថាការចិញ្ចឹមបីបាច់ និងការលះបង់ទាំងនោះនឹងត្រូវបានសងត្រឡប់មកវិញនៅពេលគាត់ចាស់ទៅ។ ការតបស្នងទាំងអស់នេះ អាចស្ថិតក្នុងទម្រង់នៃការមើលថែរទាំ និងជាជំនួយហិរញ្ញវត្ថុ ដើម្បីសម្រាលបន្ទុកជីវិតចាស់ជរារបស់ពួកគាត់។ រីឯ ការឃើញគ្រួសារផ្សេងទៀតក្នុងសហគមន៍ទទួលបានការផ្គត់ផ្គង់យ៉ាងល្អប្រសើរពីកូនៗរបស់ពួកគេ អាចបង្កើតជាសម្ពាធសង្គម ឬការរំពឹងទុកស្រដៀងគ្នាចំពោះគ្រួសារខ្លួនឯង។ ការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃអាចធ្វើឱ្យឪពុកម្ដាយមានអារម្មណ៍មិនល្អ ឬខកចិត្ត ប្រសិនបើការរំពឹងទុករបស់ពួកគាត់មិនបានសម្រេច ឬមិនបានដូចគ្រួសារដទៃ។ ជួនកាល សម្ពាធនេះក៏អាចកើតចេញពីសាច់ញាតិជិតស្និទ្ធ ឬអ្នកជិតខាងផងដែរ។ ឪពុកម្ដាយមួយចំនួនមិនបានត្រៀមខ្លួនសម្រាប់វ័យចាស់របស់ខ្លួនបានល្អប្រសើរនោះទេ។ ពួកគាត់អាចនឹងមិនបានសន្សំប្រាក់ទុកគ្រប់គ្រាន់ ឬមិនបានវិនិយោគលើទ្រព្យសម្បត្តិណាមួយដែលអាចផ្ដល់ចំណូលនៅពេលចូលនិវត្តន៍។ កង្វះការរៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែងនេះ ធ្វើឱ្យពួកគាត់គ្មានជម្រើសក្រៅពីពឹងផ្អែកទាំងស្រុងលើការផ្គត់ផ្គង់ពីកូនៗនៅពេលពួកគាត់លែងមានកម្លាំងកំហែងធ្វើការ។ ចំណែកឯ ទម្រង់នៃការផ្គត់ផ្គង់ហិរញ្ញវត្ថុពីកូនៗទៅកាន់គ្រួសារ អាចនឹងមានច្រើនទម្រង់ និងលក្ខណៈ អាស្រ័យលើលទ្ធភាពហិរញ្ញវត្ថុរបស់កូនៗ និងតម្រូវការបន្ទាន់របស់គ្រួសារ។ ការផ្ញើប្រាក់ចំណូលប្រចាំខែទៀងទាត់ គឺជាទម្រង់ទូទៅបំផុត និងជាមូលដ្ឋាននៃការផ្គត់ផ្គង់។ កូនៗនឹងផ្ញើប្រាក់មួយចំណែកនៃប្រាក់បៀវត្សរ៍ ឬប្រាក់ចំណូលរបស់ពួកគេទៅឱ្យឪពុកម្តាយ ឬគ្រួសារជាប្រចាំរៀងរាល់ខែ។ ប្រាក់ខែទាំងនេះ ជាធម្មតាត្រូវបានប្រើប្រាស់ដើម្បីផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃរបស់គ្រួសារ ដូចជាថ្លៃម្ហូបអាហារ ថ្លៃទឹក ថ្លៃភ្លើង ការទិញសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឬការចំណាយតូចៗផ្សេងៗទៀត។ កូនបងអាចមានទំនួលខុសត្រូវក្នុងការបង់ថ្លៃសាលារៀន ថ្លៃរៀនគួរ ថ្លៃបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬការចំណាយផ្សេងៗទៀតដែលទាក់ទងនឹងការសិក្សារបស់ប្អូនៗ។ ការជួយឧបត្ថម្ភនេះគឺដើម្បីធានាថាប្អូនៗទទួលបានការអប់រំគ្រប់គ្រាន់ និងមានឱកាសល្អសម្រាប់អនាគតរបស់គេ ដូចខ្លួនដែរ។ ក្នុងករណីដែលគ្រួសារមានបំណុលធ្ងន់ធ្ងរ ឧទាហរណ៍ បំណុលធនាគារ ឬ បំណុលឯកជន កូនៗអាចជាអ្នកទទួលបន្ទុកក្នុងការជួយសងបំណុលទាំងនោះទៀតផង។ ហើយដើម្បីរំដោះបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងររបស់ឪពុកម្ដាយ និងគ្រួសារ កូនៗអាចនឹងព្យាយមធ្វើការកាន់តែច្រើនទៀត។ ការសងបំណុលនេះអាចធ្វើឡើងជាបន្តបន្ទាប់ ឬជាដុំតែម្ដង ប្រសិនបើកូនមានលទ្ធភាព។ ប្រសិនបើឪពុកម្ដាយ ឬសមាជិកគ្រួសារមានជំងឺធ្ងន់ធ្ងរ ឬត្រូវការការព្យាបាលជាប្រចាំ កូនៗអាចជាអ្នកទទួលបន្ទុកចំណាយលើការពិនិត្យនិងព្យាបាល។ ក្នុងនោះដូចជា ការទិញថ្នាំពេទ្យ ការវះកាត់ និងការចំណាយថែទាំសុខភាពផ្សេងៗទៀត។ ការចំណាយទាំងអស់នេះ អាចមានចំនួនច្រើនដែលជាបន្ទុកដ៏ធំមួយសម្រាប់កូនៗ។ ម្យ៉ាងទៀត កូនៗអាចចូលរួមវិនិយោគលើការទិញផ្ទះ ដីធ្លី ឬការសាងសង់ជួសជុលលំនៅឋានរបស់គ្រួសារផងដែរ។ ដើម្បីលើកកម្ពស់ជីវភាព ផ្ដល់ភាពងាយស្រួល និងផាសុកភាពដល់ឪពុកម្ដាយ។ នេះអាចជាការចំណាយទ្រង់ទ្រាយធំ ដែលតម្រូវឱ្យមានការសន្សំ និងរៀបចំផែនការពីកូនៗ។ ក្នុងករណីខ្លះ កូនៗអាចផ្ដល់ទុន ឬជំនួយផ្នែកហិរញ្ញវត្ថុ ដើម្បីឱ្យឪពុកម្ដាយអាចចាប់ផ្តើម ឬពង្រីកអាជីវកម្មខ្នាតតូចណាមួយ ដូចជាការបើកតូបលក់ដូរ ឬធ្វើកសិកម្ម។ វាអាចជួយឱ្យគ្រួសារមានប្រភពចំណូលបន្ថែម និងកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើកូនៗ។ រីឯ ផលប៉ះពាល់លើកូនៗនៃការរំពឹងទុកហិរញ្ញវត្ថុពីគ្រួសារ ទោះបីជាមានចេតនាល្អក៏ដោយ ក៏អាចជះឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមានទៅលើកូនៗ ជាពិសេសផ្នែកហិរញ្ញវត្ថុ ផ្លូវចិត្ត និងសង្គម។ សម្រាប់ផលប៉ះពាល់វិជ្ជមាន ការដែលចូលរួមចំណែកផ្គត់ផ្គង់គ្រួសារបានជួយបណ្ដុះបណ្ដាលស្មារតីទទួលខុសត្រូវដ៏ខ្ពស់ចំពោះឪពុកម្ដាយ និងសមាជិកគ្រួសារ។ វាជាការបង្ហាញនូវកតញ្ញូតាធម៌ និងការដឹងគុណចំពោះការលះបង់របស់ពួកគាត់ ដែលជាគុណតម្លៃដ៏សំខាន់ក្នុងសង្គមខ្មែរ។ ការបានជួយសម្រាលបន្ទុកគ្រួសារ និងឃើញឪពុកម្ដាយមានជីវភាពធូរធារជាងមុន អាចផ្ដល់នូវមោទកភាពផ្ទាល់ខ្លួន និងសេចក្ដីសុខផ្លូវចិត្តយ៉ាងជ្រាលជ្រៅដល់កូនៗ។ ដូច្នេះ ការរួមចំណែកផ្នែកហិរញ្ញវត្ថុអាចពង្រឹងចំណងសាមគ្គីភាព ក្ដីស្រឡាញ់ និងការយោគយល់គ្នាទៅវិញទៅមកក្នុងគ្រួសារ ដោយសារគ្រប់គ្នាមានអារម្មណ៍ថាជាផ្នែកមួយនៃដំណោះស្រាយ។ ចំពោះ ផលប៉ះពាល់អវិជ្ជមានវិញ ជាពិសេសអ្នកដែលទើបតែចាប់ផ្ដើមធ្វើការដំបូង ឬមានប្រាក់ចំណូលមិនខ្ពស់ពេក អាចជួបប្រទះសម្ពាធហិរញ្ញវត្ថុធ្ងន់ធ្ងរ។ ពួកគេអាចនឹងពិបាកក្នុងការគ្រប់គ្រងការចំណាយផ្ទាល់ខ្លួន ការសន្សំប្រាក់ ឬការវិនិយោគសម្រាប់អនាគត។ ប្រាក់ខែដែលទទួលបានអាចហាក់ដូចជាមិនគ្រប់គ្រាន់សម្រាប់តម្រូវការរបស់ខ្លួនផង ចុះទម្រាំផ្គត់ផ្គង់គ្រួសារទៀត។ ហើយការផ្គត់ផ្គង់គ្រួសារច្រើនពេកអាចធ្វើឱ្យកូនៗមិនមានប្រាក់សន្សំគ្រប់គ្រាន់សម្រាប់ទិញផ្ទះផ្ទាល់ខ្លួន រៀបការ និងបន្តការសិក្សាកម្រិតខ្ពស់ ឬត្រៀមខ្លួនសម្រាប់វ័យចាស់របស់ពួកគេ។ នេះអាចជាឧបសគ្គដ៏ធំមួយដល់ការកសាងជីវិតឯករាជ្យ និងអនាគតដ៏រឹងមាំរបស់ពួកគេ។ ការរំពឹងទុកខ្ពស់ ឬការទាមទារហិរញ្ញវត្ថុដែលហួសពីលទ្ធភាពរបស់កូនៗ អាចបង្កជាភាពតានតឹង ថប់បារម្ភ និងសូម្បីតែការធ្លាក់ទឹកចិត្ត។ ពួកគេអាចមានអារម្មណ៍ថាខ្លួនមិនគ្រប់គ្រាន់ បាក់ទឹកចិត្ត ឬមានកំហុសនៅពេលដែលពួកគេមិនអាចបំពេញតាមការរំពឹងទុករបស់គ្រួសារ។ ប្រសិនបើ ការរំពឹងទុកមិនត្រូវបានបំពេញ ឬមានការយល់ច្រឡំគ្នាអំពីចំនួនទឹកប្រាក់ដែលត្រូវផ្គត់ផ្គង់ អាចបណ្ដាលឱ្យមានជម្លោះទៀតផង។ ភាពរកាំរកូស និងការប្រេះឆារវាងសមាជិកគ្រួសារ ជាពិសេសរវាងឪពុកម្ដាយ និងកូនៗ ឬបងប្អូននឹងគ្នាអាចធ្វើអោយមើលមុខគ្នាលែងចំ ឬមានការផ្ដាច់ទំនាក់ទំនងទៀតផង។ ដូច្នេះហើយ សម្ពាធហិរញ្ញវត្ថុអាចប៉ះពាល់ដល់ការសម្រេចចិត្តសំខាន់ៗក្នុងជីវិតរបស់កូនៗ ដូចជាការរៀបការ ការមានកូន ការជ្រើសរើសការងារ ឬការបន្តរៀនសូត្រ។ ពួកគេអាចពន្យារពេលក្នុងការសម្រេចចិត្តទាំងអស់នេះ ដោយសារមានបន្ទុកហិរញ្ញវត្ថុលើគ្រួសារ។ សម្រាប់វិធីដោះស្រាយការរំពឹងទុកផ្នែកហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពគឺ ទាមទារនូវការមានទំនាក់ទំនងល្អ ការយោគយល់គ្នាទៅវិញទៅមក ការគោរពគ្នា និងការរៀបចំផែនការហិរញ្ញវត្ថុច្បាស់លាស់។ ការពិភាក្សាគ្នាដោយបើកចំហ គឺជាជំហានដ៏សំខាន់បំផុត។ ឪពុកម្ដាយ និងកូនៗគួរអង្គុយពិភាក្សាគ្នាដោយស្មោះត្រង់ ដោយគ្មានការលាក់លៀមអំពីស្ថានភាពហិរញ្ញវត្ថុ។ ពិតប្រាកដណាស់ ការរស់នៅរបស់គ្រួសារ និងលទ្ធភាពហិរញ្ញវត្ថុរបស់កូនៗគឺជាចាំបាច់បំផុត។ ឪពុកម្ដាយគួរយល់ដឹងពីសម្ពាធហិរញ្ញវត្ថុដែលកូនៗកំពុងប្រឈម ដូចជាថ្លៃជួលផ្ទះ ថ្លៃធ្វើដំណើរ ថ្លៃអាហារផ្ទាល់ខ្លួន និងកំណត់ការរំពឹងទុកឱ្យសមស្របតាមលទ្ធភាពពិតប្រាកដរបស់ពួកគេ។ កូនៗក៏គួរពន្យល់ពីស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនទៅកាន់គ្រួសារអោយបានដឹងដោយមិនលាក់បាំង និងបំផ្លើស។ ឯគ្រួសារវិញគួររួមគ្នាបង្កើតថវិកាប្រចាំខែ ដើម្បីដឹងពីចំណូល និងចំណាយពិតប្រាកដរបស់គ្រួសារ។ ការធ្វើបែបនេះជួយកំណត់តម្រូវការហិរញ្ញវត្ថុចាំបាច់បំផុត និងកាត់បន្ថយការចំណាយដែលមិនចាំបាច់។ កូនៗ និងឪពុកម្ដាយអាចព្រមព្រៀងគ្នាកំណត់ចំនួនទឹកប្រាក់ជាក់លាក់ដែលកូនៗនឹងផ្គត់ផ្គង់ជាប្រចាំខែ។ ការកំណត់ចំនួនច្បាស់លាស់ជួយឱ្យកូនៗអាចរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនបានត្រឹមត្រូវ។ ប្រសិនបើអាចធ្វើបាន ឪពុកម្ដាយគួរតែចាប់ផ្ដើមគិតគូរពីការសន្សំប្រាក់សម្រាប់វ័យចាស់របស់ខ្លួន និងស្វែងរកប្រភពចំណូលផ្សេងៗទៀតតាមដែលអាចធ្វើទៅបាន។ ការដែលធ្វើបែបនេះ គឺដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើកូនៗនាពេលអនាគត។ មួយវិញទៀត ឪពុកម្ដាយគួរលើកទឹកចិត្តកូនៗឱ្យមានទម្លាប់សន្សំប្រាក់ និងវិនិយោគសម្រាប់អនាគតផ្ទាល់ខ្លួន ដើម្បីធានាបាននូវស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែងសម្រាប់ជីវិតឯករាជ្យរបស់ពួកគេ។ ហើយជំរុញឱ្យកូនៗបន្តការអភិវឌ្ឍជំនាញ និងសមត្ថភាពរបស់ខ្លួនតាមរយៈការសិក្សាបន្ថែម ឬការបណ្ដុះបណ្ដាល ដើម្បីបង្កើនឱកាសការងារល្អៗ និងទទួលបានប្រាក់ចំណូលខ្ពស់។ ក្នុងករណីមានការលំបាកខ្លាំង គ្រួសារអាចស្វែងរកជំនួយពីកម្មវិធីគាំពារសង្គមរបស់រដ្ឋាភិបាល ឬអង្គការក្រៅរដ្ឋាភិបាលនានាដែលមានកម្មវិធីជំនួយសម្រាប់គ្រួសារងាយរងគ្រោះ។ ប្រសិនបើសុខភាព និងកម្លាំងនៅមាន ឪពុកម្ដាយអាចពិចារណាស្វែងរកការងារបន្ថែម ឬចាប់ផ្ដើមអាជីវកម្មខ្នាតតូចណាមួយ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ និងកាត់បន្ថយបន្ទុកកូនៗ។ ម្យ៉ាងទៀត បើគ្រួសារមានបងប្អូនច្រើន គួរតែមានការបែងចែកទំនួលខុសត្រូវក្នុងការផ្គត់ផ្គង់គ្រួសារទៅតាមលទ្ធភាព និងចំណូលរបស់សមាជិកម្នាក់ៗ។ ការធ្វើបែបនេះ ក៏អាចជួយកុំឱ្យបន្ទុកហិរញ្ញវត្ថុធ្លាក់ទៅលើបុគ្គលណាម្នាក់តែម្នាក់ឯង ដែលអាចបង្កជាភាពតានតឹង និងភាពមិនយុត្តិធម៌។ សរុបមក ការគ្រប់គ្រងការរំពឹងទុកក្នុងការផ្គត់ផ្គង់ហិរញ្ញវត្ថុឱ្យបានល្អប្រសើរ មិនត្រឹមតែជួយរក្សាភាពសុខដុមរមនាក្នុងគ្រួសារប៉ុណ្ណោះទេ តែថែមទាំងធានាបាននូវអនាគតហិរញ្ញវត្ថុប្រកបដោយចីរភាព និងស្ថិរភាពសម្រាប់ទាំងឪពុកម្ដាយ និងកូនៗផងដែរ។